នៅក្នុងពិធីបុណ្យសពតាមបែបប្រពៃណីខ្មែរ ការសូត្រធម៌ និងការបួងសួងដើរតួនាទីយ៉ាងសំខាន់។ មិនត្រឹមតែជាការគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ប៉ុណ្ណោះទេ ថែមទាំងជាការលួងលោមចិត្តក្រុមគ្រួសារសព និងជាឱកាសដើម្បីកសាងបុណ្យកុសលផងដែរ។ ពិធីទាំងនេះត្រូវបានប្រារព្ធឡើងតាមលំដាប់លំដោយ និងមានអត្ថន័យជ្រាលជ្រៅរៀងៗខ្លួន។ ឧទាហរណ៍ មេត្តាសូត្រ គឺជាបទធម៌ដែលសំដែងអំពីគុណធម៌នៃសេចក្តីមេត្តា។ ក្នុងពិធីបុណ្យសព ព្រះសង្ឃសូត្រមេត្តាសូត្រ ដើម្បីផ្សព្វផ្សាយសេចក្តីមេត្តាធម៌ទៅកាន់គ្រប់ទិសទី រួមទាំងវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅហើយ និងសត្វលោកទាំងពួង។ គោលបំណងនៅក្នុងការសូត្រមេត្តាសូត្រ គឺដើម្បីបួងសួងសូមឲ្យវិញ្ញាណក្ខន្ធអ្នកស្លាប់អោយបានស្ងប់សុខ ផុតចាកទុក្ខភ័យទាំងពួង ហើយបានទៅកាន់សុគតិភព។ វាក៏ជាការអប់រំ និងរំលឹកដល់ក្រុមគ្រួសារ ក៏ដូចជាភ្ញៀវចូលរួម ឲ្យចេះរស់នៅដោយមានចិត្តមេត្តា ស្រឡាញ់គ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រឈមមុខនឹងទុក្ខសោក។ សេចក្តីមេត្តាធម៌មានអត្ថន័យជ្រាលជ្រៅអាចជួយរំលាយគំនុំ ពៀរវេរា និងនាំមកនូវសន្តិភាពទាំងសម្រាប់អ្នកនៅរស់ និងអ្នកដែលបានស្លាប់។ សម្រាប់ការ ឧទ្ទិសកុសល គឺជាពិធីនៃការបង្ហើយបុណ្យកុសលដែលបានកសាងឡើងក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសព រួចចាត់ចែង ឬផ្សាយទៅឲ្យអ្នកដែលបានចែកឋានទៅហើយ។ ដែលក្នុងន័យនេះ ព្រះសង្ឃជាអ្នកដឹកនាំក្នុងការឧទ្ទិសកុសល ដោយពោលពាក្យអញ្ជើញក្រុមគ្រួសារសព និងភ្ញៀវទាំងអស់ឲ្យចូលរួមក្នុងការបូជាទាន ឬកិច្ចកុសលផ្សេងៗ។ កុសលផលបុណ្យទាំងនេះ មានដូចជាបច្ច័យបួន រួមមាន ចីវរ បិណ្ឌបាត សេនាសនៈ គិលានភេសជ្ជៈ ការបង្សុកូល ការវេអាហារជាដើម។ ជាទូទៅ ត្រូវបានគេឧទ្ទិសផ្សងផលទៅដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ សូមឲ្យបានទទួលផលបុណ្យទាំងនោះ ហើយទៅកាន់ទីបរមសុខ។ ការធ្វើទាំងអស់នេះជាជំនឿថា កុសលផលបុណ្យដែលអ្នកនៅរស់ធ្វើ អាចជួយដល់អ្នកស្លាប់ ប្រសិនបើពួកគេបានអនុមោទនា និងការត្រេកអរ ចំពោះបុណ្យនោះ។ ពីព្រោះ ជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណចំពោះអ្នកដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ រីឯពាក្យ អនិច្ចាវតសង្ខារ៉ា គឺជាបទធម៌មួយដែលរំលឹកអំពីធម្មជាតិនៃសង្ខារ ដែលមានន័យថា រូបកាយនិងចិត្ត ថាមានលក្ខណៈមិនទៀងទាត់ ប្រែប្រួល និងសាបសូន្យទៅវិញជាធម្មតា។ ព្រះសង្ឃសូត្របទនេះ ដើម្បីរំលឹកដល់ក្រុមគ្រួសារសព ក៏ដូចជាមនុស្សទូទៅ ឲ្យយល់ដឹងថា ជីវិតទាំងអស់នៅលើលោកនេះ សុទ្ធតែស្ថិតក្រោមច្បាប់នៃភាពមិនទៀងទាត់ ផ្ដោតទៅលើ អនិច្ចំ ទុក្ខំ អនត្តា។ គ្មានអ្វីស្ថិតស្ថេរជារៀងរហូតនោះទេ ដូច្នេះហើយចូរយើងទាំងអស់គ្នារៀនបើកចិត្តទទួលយក។ ការយល់ដឹងអំពីធម្មជាតិនៃសង្ខារនេះ អាចជួយឲ្យអ្នកនៅរស់បន្ធូរទុក្ខសោក ការតោងស្អិតជាប់នឹងសព ហើយងាកមកគិតគូរពីការកសាងបុណ្យកុសលសម្រាប់ជីវិតបច្ចុប្បន្ន និងអនាគតវិញ។ ហើយក៏ជាការដាស់តឿនឲ្យយើងរស់នៅដោយប្រុងស្មារតី និងមិនលង់ក្នុងសេចក្តីប្រមាទ។ ចំណែកឯ ធម្មទេសនា គឺជាការសំដែងធម៌របស់ព្រះសង្ឃ ដែលមានខ្លឹមសារអប់រំទាក់ទងនឹងសេចក្តីស្លាប់ កម្មផល ការរស់នៅប្រកបដោយធម៌ និងផ្លូវទៅកាន់សេចក្តីសុខ។ នៅក្នុងគោលបំណងនេះ ព្រះសង្ឃនឹងលើកយកពុទ្ធវចនៈ ឬរឿងធម្មចរិយាផ្សេងៗមកសំដែង ដើម្បីលួងលោមចិត្តក្រុមគ្រួសារសពដែលកំពុងជួបប្រទះទុក្ខសោក។ លើសពីនេះ ធម្មទេសនាក៏ជាការណែនាំផ្លូវឲ្យអ្នកស្តាប់យល់ច្បាស់អំពីកម្មផល ផលនៃការធ្វើបុណ្យ ផលនៃការធ្វើបាប និងរបៀបរស់នៅដើម្បីសេចក្តីសុខក្នុងជីវិត។ តាមរយៈធម្មទេសនារបស់ព្រះសង្ឃជួយបំបាត់សេចក្តីងងឹតងងល់ និងការយល់ច្រឡំអំពីសេចក្តីស្លាប់។ ជាពិសេស វាជាការផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹម ព្រមទាំងបង្រៀនឲ្យមនុស្សចេះលះបង់ កាត់បន្ថយការជាប់ជំពាក់ និងខិតខំកសាងបុណ្យកុសលសម្រាប់ខ្លួនឯង និងអ្នកដទៃ។ សរុបន័យមក ការសូត្រធម៌ និងការបួងសួងទាំងនេះ គឺជាស្នូលនៃពិធីបុណ្យសពខ្មែរ ដែលបង្ហាញពីជំនឿ ការគោរព និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះអ្នកដែលបានចែកឋានទៅហើយ។ ព្រមទាំងជាឱកាសសម្រាប់អ្នកដែលនៅរស់ក្នុងការរៀនសូត្រពីព្រះធម៌ និងកសាងអំពើល្អសម្រាប់ជាស្បៀងទៅជាតិមុខថែមទៀតផង។